ស្ករត្នោតគឺជាអត្តសញ្ញាណនៃរសជាតិបង្អែមខ្មែរ ដែលអ្នកទេសចរមិនគួររំលងឡើយនៅពេលចង់ទិញកាដូផ្ញើអ្នកផ្ទះ។ នៅតាមផ្សារក្នុងខេត្តកំពង់ស្ពឺ អ្នកនឹងឃើញស្ករត្នោតដែលគេច្រកក្នុងបំពង់ឫស្សីតូចៗយ៉ាងមានសោភ័ណភាព និងរក្សាក្លិនបានល្អ។ ស្ករត្នោតដុំគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ ព្រោះវាមានទម្ងន់ស្រាល និងងាយស្រួលរក្សាទុក។ ការជ្រើសរើសទិញស្ករត្នោតដែលមានពណ៌ត្នោតក្រមៅ បញ្ជាក់ថាវាត្រូវបានរំងាស់តាមវិធីបុរាណដោយគ្មានសារធាតុគីមីបន្សុទ្ធ។ អ្នកគួរតែសាកល្បងភ្លក់រសជាតិស្ករត្នោតសាច់បន្តិចសិន ដើម្បីប្រាកដថាវាមានរសជាតិផ្អែមបែបខ្ទិះធម្មជាតិពិតៗ។ ស្ករគ្រាប់ត្នោតដែលលាយសាច់ដូងខ្ទិះ គឺជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកអាចញ៉ាំលេងនៅពេលធ្វើដំណើរ។ ស្ករត្នោតរាវដែលដាក់ក្នុងដបកែវ មានភាពងាយស្រួលសម្រាប់យកទៅលាយជាមួយកាហ្វេ ឬប្រើជំនួសទឹកស៊ីរ៉ូ។ ការរំងាស់ស្ករត្នោតគឺជាសិប្បកម្មគ្រួសារដែលបង្ហាញពីភាពអត់ធ្មត់ និងជំនាញច្បាស់លាស់របស់កសិករខ្មែរ។ ទឹកឃ្មុំព្រៃសុទ្ធដែលប្រមូលផលដោយអ្នកភូមិនៅខេត្តមណ្ឌលគិរី គឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់សុខភាព។ នៅពេលទិញទឹកឃ្មុំ អ្នកគួរពិនិត្យមើលភាពស្អិត និងខាប់របស់វា ដើម្បីជៀសវាងការទិញប៉ះទឹកឃ្មុំលាយទឹកស្ករ។ ត្រីងៀតមកពីបឹងទន្លេសាបគឺជាអាហារអនុស្សាវរីយ៍ដ៏ល្បីល្បាញ ដែលប្រជាជនខ្មែរនៅក្រៅប្រទេសតែងតែប្រាថ្នាចង់បាន។ ត្រីឆ្អើរដែលមានក្លិនឈ្ងុយផ្សែងភ្លើង គឺជាគ្រឿងផ្សំដ៏អស្ចារ្យសម្រាប់យកញាំជាមួយស្វាយ យ៉ាងឆ្ងាញ់ពិសា។ នៅតាមតូបលក់គ្រឿងសមុទ្រក្នុងខេត្តកំពត អ្នកអាចរកទិញបង្គាក្រៀមដែលមានពណ៌ក្រហមស្រស់ និងមានរសជាតិផ្អែម។ បង្គាក្រៀមដែលល្អគឺត្រូវមានសាច់ណែន មិនប្រៃពេក ហើយត្រូវបានហាលស្ងួតល្អដើម្បីការពារកុំឱ្យមានក្លិនផ្អូម។ មឹកក្រៀមពីខេត្តកែបមានទំហំចម្រុះ ចាប់ពីខ្នាតតូចសម្រាប់ធ្វើអាហារសម្រន់ រហូតដល់ខ្នាតធំសម្រាប់ធ្វើជាកាដូ។ កាពិខេត្តកោះកុងដែលមានក្លិនឈ្ងុយប្លែកគេ គឺជាគ្រឿងផ្សំដែលអ្នកហូបចុកគ្រប់រូបតែងតែស្វែងរកទិញ។ ត្រីប្រឡាក់ដែលដាក់ក្នុងកញ្ចប់បូមខ្យល់ចេញ អាចរក្សាទុកបានរាប់ខែក្នុងទូទឹកកកដោយមិនបាត់បង់រសជាតិ។ ការវេចខ្ចប់ត្រីងៀតជាមួយស្លឹកចេកមុននឹងដាក់ក្នុងថង់ប្លាស្ទិក ជួយរក្សាសំណើម និងការពារក្លិនបានយ៉ាងល្អ។ ត្រីងៀតដែលហាលស្ងួតល្អនឹងមិនមានដង្កូវ ឬរុយរោមឡើយ ដែលវាបង្ហាញពីអនាម័យខ្ពស់ក្នុងការផលិត។ ម្រេចកំពតគឺជាគ្រឿងទេសល្បីល្បាយក្នុងស្រុកដែលអ្នកត្រូវតែទិញ នៅពេលដើរទិញទំនិញនៅក្នុងផ្សារខេត្តកំពត។ អ្នកអាចទិញម្រេចខ្មៅ ម្រេចស ឬម្រេចក្រហម ដែលត្រូវបានច្រកក្នុងកញ្ចប់យ៉ាងស្អាត និងមានបិទស្លាកសញ្ញាត្រឹមត្រូវ។ អំបិលម្រេចកំពតដែលលាយរួចស្រេចក្នុងដបតូចៗ គឺជាកាដូដ៏សាមញ្ញតែមានប្រយោជន៍បំផុតសម្រាប់គ្រប់ផ្ទះបាយ។ ម្សៅរមៀត និងម្សៅខ្ញីសុទ្ធ ត្រូវបានគេវេចខ្ចប់យ៉ាងមានស្តង់ដារសម្រាប់អ្នកដែលស្រឡាញ់សុខភាព។ មើមខ្ទឹមសមកពីខេត្តព្រះវិហារមានគ្រាប់តូចៗ ប៉ុន្តែមានក្លិនឈ្ងុយខ្លាំងជាងខ្ទឹមសនាំចូលពីបរទេស។ ស្លឹកតែធម្មជាតិមកពីខេត្តរតនគិរី ត្រូវបានគេជឿថាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឱ្យរាងកាយស្រស់ថ្លា។ ម្សៅឈើអែម និងគ្រាប់ចន្ទន៍ខ្មែរ គឺជាគ្រឿងទេសកម្រដែលអ្នកអាចរកបាននៅតាមតូបលក់ថ្នាំបុរាណក្នុងផ្សារ។ ការទិញគ្រឿងទេសដែលច្រកក្នុងកញ្ចប់តូចៗចម្រុះគ្នា ជួយឱ្យអ្នកអាចសាកល្បងរសជាតិខ្មែរបានច្រើនមុខ។ គ្រឿងទេសទាំងនេះមិនត្រឹមតែសម្រាប់ចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃឱសថបុរាណខ្មែរផងដែរ។ គ្រាប់ស្វាយចន្ទីលីងអំបិលពីខេត្តកំពង់ធំ មានគ្រាប់ធំៗ ស្រួយ និងមានជាតិខ្ទិះខុសប្លែកពីកន្លែងផ្សេង។ កាហ្វេគ្រាប់មណ្ឌលគិរីដែលមានក្លិនឈ្ងុយខ្លាំង គឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់មិត្តភក្តិដែលចូលចិត្តកាហ្វេ។ អ្នកអាចសុំឱ្យអ្នកលក់កិនគ្រាប់កាហ្វេភ្លាមៗនៅនឹងកន្លែង ដើម្បីទទួលបានម្សៅកាហ្វេដែលនៅថ្មី និងក្រអូបបំផុត។ សណ្តែកដីលីងជាមួយស្លឹកក្រូចសើច និងម្ទេស គឺជាអាហារសម្រន់ដែលងាយស្រួលវេចខ្ចប់ និងមិនងាយខូច។ គ្រាប់ឈូកលីងមកពីខេត្តកណ្តាល គឺជាអាហារបំប៉នដ៏ល្អសម្រាប់ខួរក្បាល និងជួយឱ្យគេងលក់ស្រួល។ អង្ករផ្ការំដួលដែលជាអង្ករល្អបំផុតរបស់កម្ពុជា ត្រូវបានគេច្រកក្នុងកញ្ចប់តូចៗទម្ងន់មួយគីឡូក្រាមសម្រាប់ជាកាដូ។ ម្សៅសណ្តែកខៀវ និងម្សៅពោតដែលផលិតតាមផ្ទះ មានលក្ខណៈធម្មជាតិ និងគ្មានសារធាតុរក្សាទុកឱ្យបានយូរ។ សណ្តែកបាយ និងសណ្តែកក្រហមដែលដាំដុះតាមតំបន់ភ្នំ មានរសជាតិឆ្ងាញ់ និងផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់។ ការទិញគ្រាប់ធញ្ញជាតិពីកកសិករផ្ទាល់ ជួយឱ្យពួកគេទទួលបានប្រាក់ចំណេញកាន់តែច្រើនដើម្បីទ្រទ្រង់គ្រួសារ។ គ្រាប់ស្វាយចន្ទីខ្មែរត្រូវបានគេទទួលស្គាល់ថាមានគុណភាពល្អ និងមានរសជាតិឆ្ងាញ់លំដាប់ថ្នាក់អន្តរជាតិ។ សាច់ក្រកសាច់គោ និងសាច់ក្រកសាច់ជ្រូក ដែលមានរសជាតិជូរអែម គឺជាអាហារដែលគេនិយមទិញផ្ញើគ្នាបំផុត។ សាច់គោងៀតដែលហាន់ជាបន្ទះៗ និងប្រឡាក់គ្រឿងហិរ គឺជាអាហារសម្រន់ដ៏ពេញនិយមដែលងាយវេចខ្ចប់។ ប្រហុកសាច់លាយគ្រឿងដែលច្រកក្នុងក្រឡជ័រ គឺជាកាដូពិសេសសម្រាប់អ្នកដែលចូលចិត្តរសជាតិបែបប្រពៃណី។ ជ្រក់មើមឈូក និងជ្រក់ផ្កាស្នោដែលដាក់ក្នុងក្រឡ គឺជាអាហារបន្ទាប់បន្សំដ៏ឈ្ងុយឆ្ងាញ់សម្រាប់ញ៉ាំជាមួយបាយ។ ជ្រក់សណ្តែកបណ្តុះលាយការ៉ុត និងខ្ញី ជួយកាត់ជាតិរំអិលនៃម្ហូបដែលមានជាតិខ្លាញ់បានយ៉ាងល្អ។ ការជ្រើសរើសទិញសាច់ក្រកដែលហាលថ្ងៃបានល្អ នឹងជួយឱ្យអ្នកអាចរក្សាទុកវាបានយូរដោយមិនខ្លាចខូចគុណភាព។ ជ្រក់មើមឆៃថាវដែលធ្វើដោយដៃអ្នកភូមិ មានរសជាតិស្រួយឆ្ងាញ់ និងគ្មានជាតិល័ក្ខពណ៌គីមី។ សាច់ក្រកសៀមរាបត្រូវបានគេស្គាល់ថាមានតុល្យភាពល្អរវាងសាច់ និងខ្លាញ់ ដែលធ្វើឱ្យវាមានរសជាតិទន់ល្មម។ ការទិញជ្រក់ដែលច្រកក្នុងក្រឡ ជួយការពារកុំឱ្យទឹកជ្រក់ហូរចេញមកក្រៅពេលធ្វើដំណើរ។ អាហារទាំងនេះឆ្លុះបញ្ចាំងពីវប្បធម៌នៃការរក្សាទុកចំណីអាហាររបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ ដំណាប់ផ្លែស្វាយដែលមានរសជាតិជូរអែម និងស្វិតល្មម គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុតមួយ។ ក្រូចពោធិ៍សាត់ដែលផ្អែម និងមានទឹកច្រើន គឺជាផ្លែឈើដែលគេនិយមទិញផ្ញើគ្រួសារពេលធ្វើដំណើរត្រឡប់ទៅផ្ទះ។ ផ្លែឈើត្រាំចម្រុះដែលមានជាតិផ្អែម និងជូរអែម គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្លែឈើកែច្នៃ។ ធុរេនកំពតទោះបីជាពិបាកយកតាមខ្លួន តែអ្នកអាចរកទិញដំណាប់ធុរេនដែលវេចខ្ចប់យ៉ាងស្អាតជំនួសវិញ។ ដំណាប់ខ្នុរ និងដំណាប់ម្នាស់ ក៏ជាផលិតផលដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរណ៍ដែរ។ ផ្លែគុយ និងផ្លែសិរមាន់ ដែលជាផ្លែឈើព្រៃតាមរដូវកាល ក៏អាចរកទិញបាននៅតាមផ្សារក្នុងស្រុកមួយចំនួនដែរ។ ការវេចខ្ចប់ផ្លែឈើស្រស់ក្នុងកន្ត្រកឫស្សី ធ្វើឱ្យកាដូរបស់អ្នកមើលទៅមានលក្ខណៈធម្មជាតិ និងថ្លៃថ្នូរ។ ការជ្រើសរើសផ្លែឈើដែលមិនទាន់ទុំជោរពេក នឹងជួយឱ្យអ្នកអាចដឹកជញ្ជូនវាទៅដល់ផ្ទះដោយមិនជាំ។ ផ្លែឈើខ្មែរភាគច្រើនដាំដុះតាមបែបធម្មជាតិ ដែលធ្វើឱ្យវាមានរសជាតិផ្អែមឈ្ងុយប្លែកពីផ្លែឈើនាំចូល។ ការដើរផ្សារក្នុងស្រុកនៅកម្ពុជាគឺជាឱកាសដ៏ល្អដើម្បីស្វែងរកអាហារដែលផលិត និងដាំដុះដោយដៃកសិករផ្ទាល់។ អ្នកលក់នៅផ្សារធំថ្មីច្រើនតែមានសេវាកម្មវេចខ្ចប់ដោយម៉ាស៊ីនបូមខ្យល់ចេញ ដើម្បីងាយដាក់តាមយន្តហោះ។ ការតថ្លៃគឺជាផ្នែកមួយនៃវប្បធម៌ទិញដូរ ប៉ុន្តែការផ្តល់តម្លៃសមរម្យដល់អ្នកផលិតក៏ជារឿងសំខាន់ដែរ។ ផ្សារអូឡាំពិកក្នុងរាជធានីភ្នំពេញ គឺជាកន្លែងសម្បូរទៅដោយគ្រឿងស្ងួត និងត្រីងៀតក្នុងតម្លៃបោះដុំ។ ការប្រើប្រាស់ក្រមារុំជុំវិញកញ្ចប់អាហារអនុស្សាវរីយ៍ ធ្វើឱ្យកាដូរបស់អ្នកកាន់តែមានតម្លៃ និងមានន័យ។ អាជីវករខ្មែរមានភាពរួសរាយរាក់ទាក់ និងតែងតែផ្តល់ឱកាសឱ្យអ្នកភ្លក់ផលិតផលមុននឹងទិញ។ ការទិញផលិតផលក្នុងស្រុកគឺជាការជួយគាំទ្រដល់សេដ្ឋកិច្ចគ្រួសាររបស់កសិករនៅតាមជនបទ។ ការដើរផ្សារនៅពេលព្រឹកព្រលឹម នឹងផ្តល់ឱកាសឱ្យអ្នកទទួលបានទំនិញដែលថ្មីៗ និងមានតម្លៃធូរថ្លៃ។ មួយវិញទៀត កុំភ្លេចសាកសួរអ្នកលក់អំពីរបៀបរក្សាទុកអាហារទាំងនោះ ដើម្បីឱ្យវាអាចទុកបានយូរតាមដែលគ្រោងទុក។ រសជាតិអាហារអនុស្សាវរីយ៍ពីកម្ពុជា នឹងធ្វើឱ្យអ្នកនឹកឃើញដល់ស្នាមញញឹម និងភាពកក់ក្តៅនៃទឹកដីអច្ឆរិយៈនេះជានិច្ច។